ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ គឺជាថ្ងៃបុណ្យជាតិដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ ទី៧ ខែមករា។ ថ្ងៃមួយនេះជាការរំលឹកដល់ការដួលរលំនៃរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា។ មួយវិញទៀតរបបនេះបានសម្លាប់មនុស្សប្រមាណ ១.៧ ទៅ ២ លាននាក់ តាមរយៈការបង្ខំឲ្យធ្វើការធ្ងន់ ភាពអត់ឃ្លាន ជំងឺ និងការប្រហារជីវិត។ ទិវាជ័យជំនះនេះតំណាងឲ្យការរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ និងជាការចាប់ផ្តើមនៃយុគសម័យថ្មីមួយដែលនាំមកនូវសន្តិភាព ការអភិវឌ្ឍន៍ និងសេរីភាពសម្រាប់ប្រជាជនកម្ពុជា។ វាជាពេលវេលាដើម្បីរំលឹកដល់ជនរងគ្រោះទាំងអស់ និងជាការឆ្លុះបញ្ចាំងពីការតស៊ូ និងភាពក្លាហានរបស់ប្រជាជនកម្ពុជា។ ដើម្បីយល់កាន់តែច្បាស់ពីប្រវត្តិនៃការប្រារព្ធពិធីនេះ យើងត្រូវក្រឡេកទៅមើលឫសគល់នៃរបបនេះ និងព្រឹត្តិការណ៍ដែលនាំឲ្យមានការរំដោះ។ របបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ ប៉ុល ពត បានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីបានផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ។ ចាប់ពីពេលនោះមក កម្ពុជាបានធ្លាក់ចូលក្នុងសម័យកាលដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ហេតុនេះហើយទើបធ្វើឲ្យខ្មែរក្រហមបានអនុវត្តគោលនយោបាយផ្លាស់ប្ដូរសង្គមមួយដ៏ជ្រុលនិយម ដោយមានគោលបំណងបង្កើតសង្គមកសិករមួយគ្មានវណ្ណៈ គ្មានរូបិយវត្ថុ និងគ្មានឥទ្ធិពលបរទេស។ ក្រោមការដឹកនាំរបស់ខ្មែរក្រហម ប្រជាជនកម្ពុជាត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុងនានាទៅកាន់ជនបទ ដើម្បីធ្វើការជាកម្មករកសិកម្ម។ ចំណែកឯទ្រព្យសម្បត្តិឯកជនត្រូវបានលុបបំបាត់ចោល សាសនាត្រូវបានហាមឃាត់ ប្រព័ន្ធអប់រំត្រូវបានបិទទ្វារ។ ក្រុមបញ្ញវន្ត បព្វជិត មន្ត្រីរាជការ និងនរណាក៏ដោយដែលប្រឆាំង ត្រូវបានចាត់ទុកជា «សត្រូវ» ត្រូវបានសម្លាប់យ៉ាងសាហាវ។ ការសម្លាប់រង្គាល ការធ្វើទារុណកម្ម ការអត់ឃ្លាន និងជំងឺបានឆក់យកជីវិតប្រជាជនកម្ពុជាប្រមាណ ១.៧ ទៅ ២ លាននាក់ ក្នុងរយៈពេលត្រឹមតែជិត ៤ ឆ្នាំ។ យ៉ាងណាមិញដោយសារតែការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការវាយប្រហារព្រំដែនជាញឹកញាប់ទៅលើប្រទេសវៀតណាម កងទ័ពវៀតណាមបានសម្រេចចិត្តឈ្លានពានកម្ពុជានៅចុងឆ្នាំ១៩៧៨។ ជាមួយគ្នានេះដែរកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីវៀតណាម បានចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ព្រឹត្តិការណ៍នេះបានសម្គាល់នូវការដួលរលំជាផ្លូវការនៃរបបខ្មែរក្រហម និងបាននាំមកនូវសេរីភាពសម្រាប់ប្រជាជនកម្ពុជាដែលរងទុក្ខវេទនា។ ចាប់តាំងពីឆ្នាំ ១៩៧៩ មក ថ្ងៃទី៧ ខែមករា ត្រូវបានកំណត់ជាថ្ងៃបុណ្យជាតិផ្លូវការនៅកម្ពុជា ដើម្បីរំឭកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះ និងជាការគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះទាំងអស់ដែលបានស្លាប់ក្រោមរបបខ្មែរក្រហម។ ការប្រារព្ធពិធីនេះបានវិវត្តន៍ពីការប្រារព្ធពិធីលក្ខណៈតូចតាច រហូតដល់ពិធីដ៏អធិកអធមជាងមុន នៅពេលដែរកម្ពុជាបានងើបឡើងវិញពីភាពវឹកវរ និងសង្គ្រាម។ ដើម្បីរំឭកដល់ជ័យជម្នះលើរបបប្រល័យពូជសាសន៍ការប្រារព្ធពិធីនេះមានគោលបំណងសំខាន់ជាច្រើន។ វាជាពេលវេលាមួយ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះរាប់លាននាក់ដែលបានបាត់បង់ជីវិតក្រោមរបបខ្មែរក្រហម និងជាការដាស់តឿនឲ្យមនុស្សជាតិមិនត្រូវបំភ្លេចមេរៀនប្រវត្តិសាស្ត្រ។ ថ្ងៃ៧ មករា គឺជានិមិត្តរូបនៃការចាប់ផ្តើមឡើងវិញរបស់កម្ពុជា បន្ទាប់ពីសង្គ្រាមដ៏រ៉ាំរ៉ៃនិងការបំផ្លិចបំផ្លាញ។ លើសពីនេះវាជាការរំឭកថា សន្តិភាពនិងការអភិវឌ្ឍន៍មិនមែនបានមកដោយងាយស្រួលនោះទេ។ ការប្រារព្ធពិធីនេះជួយឲ្យមនុស្សជំនាន់ក្រោយយល់ដឹងពីអតីតកាលដ៏ជូរចត់របស់ប្រទេសខ្លួន ដើម្បីឲ្យពួកគេចេះថែរក្សាសន្តិភាព និងការពារមិនឲ្យរបបប្រល័យពូជសាសន៍កើតឡើងសារជាថ្មីម្តងទៀត។ បង្ហាញពីភាពរឹងមាំរបស់ប្រជាជនកម្ពុជាបើទោះបីជាបានឆ្លងកាត់ទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏ប្រជាជនកម្ពុជានៅតែបន្តតស៊ូដើម្បីកសាងប្រទេសជាតិឡើងវិញប្រកបដោយភាពរឹងមាំ។ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៧ ខែមករា រាជរដ្ឋាភិបាលកម្ពុជាតែងតែរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនៅវិមាន៧ មករា ក្នុងទីក្រុងភ្នំពេញ ។ ហើយដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ម៉្យាងទៀតពិធីនេះក៏ត្រូវបានប្រារព្ធធ្វើឡើងនៅតាមបណ្ដាខេត្ត-ក្រុងនានាទូទាំងប្រទេសផងដែរ។ ព្រឹត្តិការណ៍ដ៏ធំបំផុតត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមានទីតាំងសំខាន់គឺនៅវិមាន៧ មករា ដែលជានិមិត្តរូបនៃថ្ងៃរំដោះនេះ។ ការជួបជុំមន្ត្រីជាន់ខ្ពស់ ដែលមានថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ តំណាងកងកម្លាំងប្រដាប់អាវុធ អង្គទូត និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូបចូលរួមក្នុងពិធីនេះ។ ជាធម្មតា មានការថ្លែងសុន្ទរកថាពីថ្នាក់ដឹកនាំសំខាន់ៗ ដើម្បីរំឭកពីប្រវត្តិសាស្ត្រដ៏សោកសៅនៃរបបប្រល័យពូជសាសន៍ គុណូបការៈនៃថ្ងៃ៧ មករា និងការប្ដេជ្ញាចិត្តបន្តថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍។ ពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះត្រូវបានធ្វើឡើងដោយការដាក់កម្រងផ្កានៅវិមាន៧ មករា និងការបូជាទៀនធូប ដើម្បីរំឭកដល់អ្នកដែលបានបាត់បង់ជីវិត។ ពេលខ្លះ មានការតាំងពិព័រណ៍រូបភាព ឯកសារ ឬវត្ថុតាងនានាដែលទាក់ទងនឹងរបបខ្មែរក្រហម និងដំណើរការរំដោះ ដើម្បីឲ្យសាធារណជន ជាពិសេសយុវជន បានយល់ដឹងកាន់តែច្បាស់ពីប្រវត្តិសាស្ត្រ។ ក្រៅពីពិធីនៅរាជធានីភ្នំពេញ ខេត្ត-ក្រុងនីមួយៗក៏មានរៀបចំពិធីជួបជុំស្រដៀងគ្នាបែបនេះផងដែរ។ រីឯនៅតាមខេត្តក្រុង ក៏បានរៀបចំពិធីដូចគ្នាដែរ ដោយមានការចូលរួមពីអាជ្ញាធរ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែរ។ មានពិធីជួបជុំសាធារណៈ ដោយមានអភិបាលខេត្ត ថ្នាក់ដឹកនាំមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សនិស្សិតចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងស្ដាប់សុន្ទរកថាពីថ្នាក់ដឹកនាំខេត្ត។ ការបោសសម្អាត និងតុបតែងទីសាធារណៈ តាមបណ្ដាស្ថាប័នរដ្ឋ សាលារៀន និងវត្តអារាមនានា តែងមានការបោសសម្អាតបរិវេណ និងតុបតែងលម្អដោយទង់ជាតិ បដាពាក្យស្លោករំឭកពីថ្ងៃ៧ មករា។ មិនតែប៉ុណ្ណោះតាមរយៈប្រព័ន្ធផ្សព្វផ្សាយដូចជា ស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងកាសែតនានា តែងផ្សាយកម្មវិធីពិសេស ភាពយន្តឯកសារ ឬអត្ថបទដែលទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម និងអត្ថន័យនៃថ្ងៃ៧ មករា។ ពិសេសជាងនេះទៅទៀតការអប់រំនៅតាមសាលារៀនគ្រូបង្រៀនអាចបញ្ចូលមេរៀនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងថ្ងៃ៧ មករា ទៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យសិស្សយល់ដឹងពីអតីតកាលរបស់ប្រទេសខ្លួន។ សរុបមកការប្រារព្ធពិធី៧ មករា មិនមែនគ្រាន់តែជាពិធីផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែវាជាការដាស់តឿនឲ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំពីមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ និងរួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ឲ្យបានគង់វង្ស។